នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការគំរាមកំហែងតាមអ៊ីនធឺណិតបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ វាសំដៅលើចេតនាក្នុងការបង្កគ្រោះថ្នាក់ ធ្វើឲ្យអាម៉ាស់មុខ បំភិតបំភ័យ ឬធ្វើបាបអ្នកដទៃ។ ការគំរាមកំហែងតាមអ៊ីនធឺណិតអាចកើតមានឡើងលើវេទិកាទំនាក់ទំនងឌីជីថលជាច្រើនប្រភេទដូចជា បណ្ដាញសង្គម កម្មវិធីផ្ញើសារ វេទិកាហ្គេមអនឡាញ និងប្រព័ន្ធទំនាក់ទំនងផ្សេងទៀតតាមរយៈអ៊ីនធឺណិត។ ការគំរាមកំហែងតាមអ៊ីនធឺណិតមានច្រើនទម្រង់ ដែលអាចប៉ះពាល់ដល់ជនរងគ្រោះតាមរបៀបផ្សេងៗគ្នា។ នេះរួមបញ្ចូលទាំង ការបញ្ចេញមតិប្រមាថមើលងាយ ការ បង្ខូចកេរ្តិ៍ឈ្មោះ និងការ ចែករំលែកមាតិកាដែលធ្វើឲ្យអាម៉ាស់មុខ។ ការបញ្ចេញមតិអវិជ្ជមាន ឬការផ្សព្វផ្សាយព័ត៌មានមិនពិតអាចធ្វើឲ្យកេរ្តិ៍ឈ្មោះជនរងគ្រោះខូចខាត។ ការបង្ហោះរូបភាព ឬវីដេអូដោយគ្មានការអនុញ្ញាត មានបំណងធ្វើឲ្យពួកគេខ្មាសអៀនជាសាធារណៈ។ ទម្រង់មួយទៀតកើតឡើងតាមរយៈ ការផ្ញើសារគំរាមកំហែង ការប្រើពាក្យសំដីប្រមាថមើលងាយ ឬការបៀតបៀន។ ការផ្ញើសារផ្ទាល់ខ្លួន ឬជាក្រុមដែលមានពាក្យសម្ដីអសុរោះ គំរាមកំហែងដល់សុវត្ថិភាពរូបកាយ ឬផ្លូវចិត្ត។ ការផ្ញើសារជេរប្រមាថម្តងហើយម្តងទៀត មានគោលបំណងធ្វើឲ្យជនរងគ្រោះមានអារម្មណ៍អន់ចិត្ត។ ការផ្ញើសាររំខានឥតឈប់ឈរ ឬការតាមដានសកម្មភាពអនឡាញ អាចបង្កភាពមិនសុខស្រួល និងភ័យខ្លាច។ ទម្រង់នេះមានលក្ខណៈធ្ងន់ធ្ងរ ព្រោះវាពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន ឬរូបភាពឯកជនដោយគ្មានការអនុញ្ញាត។ នេះរួមបញ្ចូលទាំងដូកស៊ីង (doxing) ដែលបង្ហាញព័ត៌មានដូចជា អាសយដ្ឋានផ្ទះ ឬលេខទូរស័ព្ទ។ វាក៏រាប់បញ្ចូលទាំងរូបភាពអាសអាភាស ដែលផ្សព្វផ្សាយរូបភាព ឬវីដេអូឯកជនដោយគ្មានការយល់ព្រម។ អ្នកបង្កហេតុអាចបង្កើតគណនីអនាមិក ឬគណនីក្លែងបន្លំជាអ្នកដទៃ។ គោលបំណងនៃការបង្កើតគណនីទាំងនេះគឺដើម្បីប្រើប្រាស់ពាក្យសំដីអាក្រក់ ឬធ្វើសកម្មភាពបោកប្រាស់។ ទង្វើនេះធ្វើឲ្យជនរងគ្រោះពិបាកកំណត់អត្តសញ្ញាណអ្នកបង្កហេតុ។ ការគំរាមកំហែងក៏សំដៅលើការប្រើប្រាស់ភាសាប្រមាថមើលងាយ ឬវាយប្រហារអ្នកដទៃដោយផ្អែកលើលក្ខណៈសម្គាល់ផ្ទាល់ខ្លួនផងដែរ។ លក្ខណៈសម្គាល់ទាំងនោះរួមមាន ជាតិសាសន៍ ភេទ ជំនឿ ឬសាសនា ភេទទីបី ឬលក្ខណៈផ្ទាល់ខ្លួនផ្សេងៗទៀតដូចជា ពណ៌សម្បុរ រូបរាងកាយ ឬពិការភាព។ ពាក្យសម្ដីស្អប់ខ្ពើម អាចបង្កឲ្យមានការបែកបាក់យ៉ាងធ្ងន់ធ្ងរក្នុងសង្គម។ ការបណ្តេញចេញពីក្រុម ឬការបដិសេធមិនឲ្យចូលរួមក្នុងសកម្មភាពអនឡាញ គឺជាទង្វើដែលមានចេតនាធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ ឯកោ ឬត្រូវគេបដិសេធ។ នេះអាចកើតឡើងតាមរយៈការដកជនរងគ្រោះចេញពីក្រុមជជែកកម្សាន្ត ឬការមិនអញ្ជើញឲ្យចូលរួមក្នុងហ្គេមអនឡាញ។ ការគំរាមកំហែងតាមអ៊ីនធឺណិតបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សុខភាពផ្លូវចិត្ត របស់ជនរងគ្រោះ ដែលអាចមានរយៈពេលវែង។ ជនរងគ្រោះអាចមានអារម្មណ៍ ភ័យខ្លាច ព្រួយបារម្ភ និង តានតឹងជានិច្ច ដោយសារតែពួកគេមិនដឹងថាការគំរាមកំហែងនឹងកើតឡើងនៅពេលណា ឬទីណា។ ភាពមិនច្បាស់លាស់នេះធ្វើឲ្យពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាពសូម្បីតែនៅក្នុងផ្ទះ។ ការត្រូវគេធ្វើបាបជាប្រចាំអាចនាំឲ្យជនរងគ្រោះមានអារម្មណ៍ឯកោ និងអស់សង្ឃឹមយ៉ាងខ្លាំង។ ពួកគេអាចបាត់បង់ចំណាប់អារម្មណ៍លើអ្វីៗទាំងអស់ ដែលធ្លាប់ចូលចិត្តពីមុនមក។ ការរិះគន់ និងការប្រមាថមើលងាយជាបន្តបន្ទាប់ ធ្វើឲ្យជនរងគ្រោះ បាត់បង់ជំនឿលើខ្លួនឯង និងមានអារម្មណ៍ថាគ្មានតម្លៃ។ ការបាត់បង់ទំនុកចិត្តនេះអាចជះឥទ្ធិពលអវិជ្ជមានដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ។ ភាពតានតឹង និងការថប់បារម្ភអាចបង្កឲ្យមាន ការគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់។ គំនិតនៃការគំរាមកំហែងអាចវិលវល់នៅក្នុងចិត្តពួកគេរហូតដល់យប់ជ្រៅ។ នេះគឺជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត និងគួរឲ្យព្រួយបារម្ភបំផុត ដែលពាក់ព័ន្ធផ្ទាល់នឹងអាយុជីវិតរបស់ជនរងគ្រោះ។ ក្នុងករណីធ្ងន់ធ្ងរ ជនរងគ្រោះដែលមិនអាចទ្រាំទ្រនឹង សម្ពាធផ្លូវចិត្ត អាចឈានដល់ការ គិតចង់បញ្ចប់ជីវិតរបស់ខ្លួន។ នេះជាសញ្ញាអាសន្នដែលទាមទារ ការជួយសង្គ្រោះជាបន្ទាន់។ ការប្រឈមមុខនឹងការគំរាមកំហែងឥតឈប់ឈរ អាចធ្វើឲ្យជនរងគ្រោះ បាត់បង់ការផ្តោតអារម្មណ៍។ នេះជះឥទ្ធិពលទៅលើលទ្ធផលសិក្សាសម្រាប់សិស្ស-និស្សិត និងប្រសិទ្ធភាពការងារសម្រាប់មនុស្សពេញវ័យ។ ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការទប់ទល់នឹងផលប៉ះពាល់នៃការគំរាមកំហែងតាមអ៊ីនធឺណិត។ វាជាការចាំបាច់ក្នុងការ បង្កើនការយល់ដឹង អំពីអ្វីទៅជាការគំរាមកំហែងតាមអ៊ីនធឺណិត និងផលប៉ះពាល់របស់វា។ ការអប់រំនេះគួរផ្តល់ជូនដល់គ្រប់ស្រទាប់វណ្ណៈដូចជា សិស្ស និស្សិត មាតាបិតា និងសាធារណជនទូទៅ។ ការយល់ដឹងកាន់តែច្បាស់នឹងជួយឲ្យពួកគេអាចសម្គាល់ដឹងពីសញ្ញា។ ការបង្កើតបរិយាកាសដែលជនរងគ្រោះមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការនិយាយ និងស្វែងរកជំនួយ គឺសំខាន់ណាស់។ នេះរួមបញ្ចូលទាំងការបង្កើតបរិយាកាសបើកចំហរនៅផ្ទះ នៅសាលារៀន និងក្នុងសហគមន៍។ វាចាំបាច់ត្រូវ ជំរុញឲ្យជនរងគ្រោះកុំលាក់ទុកបញ្ហា ប៉ុន្តែត្រូវនិយាយប្រាប់មនុស្សដែលពួកគេទុកចិត្តដូចជាឪពុកម្តាយ គ្រូបង្រៀន ឬមិត្តភក្តិ។ ការនិយាយចេញគឺជាជំហានដំបូងដ៏សំខាន់មួយដែលអាចនាំមកនូវការផ្លាស់ប្ដូរធំៗក្នុងជីវិត។ យើងត្រូវ បង្រៀនពីរបៀបរាយការណ៍ ពីការគំរាមកំហែងទៅកាន់វេទិកាបណ្ដាញសង្គមដែលពាក់ព័ន្ធ ឬអាជ្ញាធរពាក់ព័ន្ធ ដូចជានគរបាល។ ការទប់ស្កាត់អ្នកបង្កហេតុ គឺជាផ្នែកសំខាន់នៃការការពារ។ សម្រាប់ជនរងគ្រោះដែលមានផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពផ្លូវចិត្ត ត្រូវលើកទឹកចិត្តឲ្យពួកគេស្វែងរកជំនួយពីចិត្តវិទូ វិកលចរិត ឬអ្នកប្រឹក្សាយោបល់។ អ្នកជំនាញអាចផ្តល់ការព្យាបាល និងការគាំទ្រផ្លូវចិត្តដែលចាំបាច់។ ការអប់រំអំពី ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព គឺមានសារៈសំខាន់ណាស់។ នេះរួមបញ្ចូលទាំងការបង្រៀនពីរបៀប គ្រប់គ្រងភាពឯកជន ការគិតមុននឹងបង្ហោះអ្វីមួយ និងការប្រុងប្រយ័ត្នចំពោះការទំនាក់ទំនងជាមួយមនុស្សដែលមិនស្គាល់។ បុគ្គលម្នាក់ៗគួរតែអនុវត្តនូវទម្លាប់ល្អៗ ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត។ នេះរួមមានការហាត់ប្រាណជាប្រចាំ ការបរិភោគអាហារល្អៗ ការគេងឱ្យបានគ្រប់គ្រាន់ និងការកំណត់ពេលវេលាក្នុងការប្រើប្រាស់បណ្ដាញសង្គម។ សូម្បីតែការស្តាប់ព្រះធម៌ក៏ជួយឲ្យបញ្ហាផ្លូវចិត្តរបស់យើងធូរស្បើយផងដែរ។ ការគំរាមកំហែងតាមអ៊ីនធឺណិតគឺជាបញ្ហាដ៏ស្មុគស្មាញដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ ការយល់ដឹងអំពីអ្វីដែលជាការគំរាមកំហែងនេះ ផលប៉ះពាល់របស់វា និងវិធីសាស្ត្រក្នុងការស្វែងរកជំនួយ គឺជារឿងចាំបាច់ណាស់។ យើងគ្រប់គ្នាមានតួនាទីក្នុងការកែលំអរប្រព័ន្ធអនឡាញមួយដែលប្រកបដោយសុវត្ថិភាព និងការគោរពគ្នាទៅវិញទៅមក។ ការផ្លាស់ប្ដូរទាំងនេះគឺជា សញ្ញាច្បាស់លាស់នៃជំងឺធ្លាក់ទឹកចិត្ត ដែលទាមទារការយកចិត្តទុកដាក់ និងជំនួយពីអ្នកជំនាញ។ សរុបមក ការគំរាមកំហែងតាមអ៊ីនធឺណិត គឺជាបញ្ហាដ៏ធ្ងន់ធ្ងរក្នុងយុគសម័យឌីជីថល ដែលសំដៅលើចេតនាធ្វើបាបអ្នកដទៃតាមរយៈវេទិកាអនឡាញ។ វាមានច្រើនទម្រង់ដូចជា ការបញ្ចេញមតិប្រមាថមើលងាយ ការរំលោភលើភាពឯកជន ការប្រើប្រាស់អត្តសញ្ញាណក្លែងបន្លំ និងការបៀតបៀន ដែលសុទ្ធតែជះឥទ្ធិពលអាក្រក់ខ្លាំងដល់ជនរងគ្រោះ។ ផលប៉ះពាល់នៃការគំរាមកំហែងនេះទៅលើសុខភាពផ្លូវចិត្តគឺមានលក្ខណៈធ្ងន់ធ្ងរ និងរយៈពេលវែង។ វាអាចបង្កឲ្យមានភាពតានតឹង ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការបាត់បង់ទំនុកចិត្តលើខ្លួនឯង និងក្នុងករណីធ្ងន់ធ្ងរបំផុត អាចឈានដល់ការគិតចង់ធ្វើអត្តឃាត។ ភាពភ័យខ្លាចនេះធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ថាគ្មានសុវត្ថិភាពសូម្បីតែនៅក្នុងផ្ទះរបស់ខ្លួន។ ដើម្បីទប់ទល់នឹងបញ្ហានេះ ការយល់ដឹង និងការជួយសង្គ្រោះគឺមានសារៈសំខាន់បំផុត។ យើងគ្រប់គ្នាត្រូវតែបង្កើនការអប់រំអំពីផលប៉ះពាល់របស់វា បង្កើតបរិយាកាសសុវត្ថិភាព និងលើកទឹកចិត្តជនរងគ្រោះឲ្យហ៊ាននិយាយចេញ ដើម្បីស្វែងរកជំនួយពីមនុស្សដែលទុកចិត្ត ឬអ្នកជំនាញ។ ជាមួយគ្នានេះ ការរាយការណ៍ពីករណីគំរាមកំហែង និងការអនុវត្តទម្លាប់ប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ក៏ជាកត្តាចាំបាច់ផងដែរ។ ការកសាងបរិស្ថានអនឡាញប្រកបដោយសុវត្ថិភាព និងការគោរពគ្នាទៅវិញទៅមក គឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។